សុភាសិតខ្មែរ គឺជាឃ្លាខ្លីៗដែលបង្កប់នូវគំនិតអប់រំ ដំបូន្មាន បទពិសោធន៍ជីវិត និងការពិតសង្គម។ សុភាសិតភាគច្រើនមានគោលបំណងអប់រំមនុស្សឱ្យប្រព្រឹត្តអំពើល្អ ចេះរស់នៅឲ្យបានត្រឹមត្រូវ និងចេះគិតគូរវែងឆ្ងាយ។ ជាទូទៅ សុភាសិតតែងតែប្រើប្រាស់រូបភាពពីធម្មជាតិ សត្វ ឬសកម្មភាពប្រចាំថ្ងៃ ដើម្បីប្រៀបធៀបទៅនឹងអាកប្បកិរិយា ឬលក្ខណៈសម្បត្តិរបស់មនុស្ស។ ចំពោះពាក្យ សុភាសិត ក្រពើវង្វេងបឹងមានន័យថា មនុស្សអកត្តញ្ញូបំភ្លេចគុណគេ ។ ដែលក្រពើ ក្នុងពេលនេះ គឺលោកតំណាងឲ្យសភាវៈអាក្រក់ គឺមនុស្សអកត្តញ្ញូ ។ រីឯបឹង ក្នុងន័យនេះ លោកប្រៀបដូចជាទីជម្រក មាតាបិតា ឬអាណាព្យាបាល។ ដែលមនុស្សអកត្តញ្ញូតែងតែបំភ្លេចនូវឧបការគុណអ្នកដែលធ្លាប់ចិញ្ចឹមបីបាច់ថែរក្សា ឬអ្នកដែលធ្លាប់ឧបត្ថម្ភខ្លួន។ ឧទាហរណ៍ជាក់ស្ដែង អ្នកខ្លះកាលនៅក្រីក្រ ឬនៅរៀន តែងមកជ្រកកោននៅក្នុងវត្តអារាម ឬទទួលបានការឧបត្ថម្ភពីសប្បុរសជនណាម្នាក់។ លុះដល់រៀនចប់ មានមុខងារជាមន្ត្រី ឬបានប្រកបអាជីពយ៉ាងសមរម្យហើយ ស្រាប់តែភ្លេចវត្តអារាមដែលជាជម្រកធ្លាប់ផ្ដល់នូវភាពសុខសាន្ត ភ្លេចអ្នកមានគុណដែលធ្លាប់ជួយទំនុកបម្រុង ហើយបែរទៅស្ម័គ្រស្មាគមនឹងអ្នកថ្មី ។ ឧទាហរណ៍មួយទៀត គឺក្មេងវត្តខ្លះ ពេលឈប់រៀនក៏ទៅធ្វើបដិវត្តន៍ រួចបែរមកបំផ្លាញវត្ត រុះកុដិ វិហារចោល និងចាប់ព្រះសង្ឃផ្សឹកអស់។ អាក្រក់ជាងនេះទៅទៀត អ្នកខ្លះបែរមកប្រទូសរ៉ាយនឹងជម្រកចាស់ ឬអ្នកឧបត្ថម្ភចាស់ទៀតផង ។ កូនអកត្តញ្ញូដែលភ្លេចគុណមាតាបិតា ក៏លោកចាត់ទុកថា ជាក្រពើវង្វេងបឹងដែរ ។ សរុបមក សុភាសិត "ក្រពើវង្វេងបឹង" គឺជាដំបូន្មានដ៏សំខាន់មួយដែលបង្រៀនយើងឱ្យចេះដឹងគុណ ចងចាំគុណ និងកុំភ្លេចឫសគល់ ឬប្រភពដើមរបស់ខ្លួន។ ភាពកត្តញ្ញូមិនត្រឹមតែនាំមកនូវសេចក្តីសុខសម្រាប់អ្នកដទៃប៉ុណ្ណោះទេ ថែមទាំងនាំមកនូវសេចក្តីសុខ និងកិត្យានុភាពសម្រាប់ខ្លួនឯងផងដែរ។ រីឯ ក្ដិចសង្អារបញ្ចូលគ្នា មានអត្ថន័យថា ការញុះញង់បំបែកបំបាក់សាមគ្គី ។ ក្នុងសុភាសិតនេះមានន័យចំនួនពីរគឺន័យធៀបនិងន័យចំ ។ ចំពោះ ន័យចំគឺសត្វសង្អារ បើនៅក្នុងក្រុមជាមួយគ្នា វាមិនខាំគ្នាទេ ទោះជាគេចាប់ដាក់ឲ្យខាំគ្នាក៏ដោយ ។ ប៉ុន្តែបើគេចាប់វាក្នុងក្រុមជាមួយគ្នាមកក្ដិចគូទ រួចដាក់ឲ្យខាំគ្នា វានឹងខាំគ្នាវក់វី លែស្គាល់ងាប់រស់ ព្រោះវាបាត់បង់លក្ខណៈធម្មជាតិ ។ បើយើងក្រឡេកមើលន័យធៀបវិញ មានន័យថាមនុស្សធ្លាប់រស់ក្នុងសង្គម ឬក្នុងអង្គភាពជាមួយគ្នា ធ្លាប់ស្រលាញ់រាប់អានគ្នាដូចបងប្អូន ។ ប៉ុន្តែ បើមានមនុស្សខូចមកញុះញង់ ដោយម្ដងទៅចាក់រុកខាងនេះ ម្ដងខាងនោះ មិនយូរប៉ុន្មាន ភាគីទាំងពីរក៏ក្លាយទៅជាសត្រូវស៊ីសាច់ហុតឈាមគ្នា។ សរុបមក ការញុះញង់បំបែកបំបាក់សាមគ្គី គឺជាទង្វើអាក្រក់ដែលនាំមកនូវផលវិបាកធ្ងន់ធ្ងរ។ យើងទាំងអស់គ្នាត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ចេះគិតពិចារណា និងចេះរក្សាសាមគ្គីភាព ដើម្បីកសាងសង្គមមួយដែលពោរពេញដោយសុខសន្តិភាព និងការរីកចម្រើន។ ជាចុងក្រោយគឺសុភាសិត "ក្អែកមួយជាក្អែកដប់" មានអត្ថន័យថា ការនិយាយតៗគ្នាពីមាត់មួយទៅមាត់មួយ បង្កើនចំនួនឬបំប៉ោងការពិតរហូតបាត់បម្លាស់ភាពដើម។ ការនិយាយតៗគ្នាពីមាត់មួយទៅមាត់មួយ ម្នាក់ពន្លើសបន្តិច ម្នាក់ទៀតពន្លើសបន្តិច។ បើពន្លើសបន្តគ្នាត្រឹមតែដប់ដង ធ្វើឱ្យបាត់ភាពដើមអស់រលីង។ រឿងនេះត្រូវបានលើកឧទាហរណ៍ដូចតទៅ៖ មានបុរសម្នាក់ទើបនឹងរៀបការប្រពន្ធរួចថ្មីៗ។ នៅព្រឹកមួយ បុរសនោះទៅបត់ជើងក្នុងព្រៃក្រោយផ្ទះ ក៏ប្រទះឃើញកូនពាងមួយពេញដោយមាស។ បុរសនោះក៏កាយដីកប់ទុក ពេលមកដល់ផ្ទះ គេមិនហ៊ានប្រាប់ការណ៍ពិតដល់ប្រពន្ធទេ ខ្លាចនាងបិទមាត់មិនជិត ។ រួចគេក៏និយាយប្រាប់ប្រពន្ធថា៖ "នាងអើយ ព្រឹកមិញ ខ្ញុំបត់ជើងក្រោយផ្ទះ ស្រាប់តែមានក្អែកមួយហើរចេញពីគូទខ្ញុំ ចឹងចូរនាងកុំនិយាយប្រាប់អ្នកណាឱ្យសោះ"។ ឯប្រពន្ធគិតថារឿងនេះចម្លែកណាស់ មិនអាចនៅស្ងៀមបាន ក៏ទៅទម្លាយប្រាប់មិត្តជិតស្និទ្ធម្នាក់ថា៖ "ប្ដីខ្ញុំបត់ជើងចេញក្អែកពីរ"។ មិត្តនោះនិយាយបន្តថាចេញក្អែកបី ហើយការនិយាយប្រាប់គ្នាបន្តបែបនេះ បានកើនចំនួនឡើងដល់ដប់ ។ រឿងនេះមិនស្ងាត់ ក៏ទ្រង់ជ្រាបដល់ព្រះមហាក្សត្រ ហើយព្រះរាជាក៏ត្រាស់បង្គាប់ឱ្យនាំបុរសនោះចូលមកគាល់។ ព្រះអង្គត្រាស់ដណ្ដឹងសួរបុរសនោះ លុះទ្រង់ព្រះសណ្ដាប់ហើយ ក៏ឈ្វេងយល់ថា បុរសនេះមានប្រាជ្ញាឆ្លាតវាងវៃណាស់ ចេះពិសោធរកកម្លាយដែលនិយាយតៗគ្នា ។ ព្រះអង្គក៏ត្រាស់បង្គាប់ឲ្យរាជបុរសទៅនាំយកពាងមាសនោះ មកដាក់ក្នុងឃ្លាំងព្រះរាជទ្រព្យ រួចតែងតាំងបុរសនោះជាមន្ត្រីគ្រប់គ្រងឃ្លាំងជារៀងរហូតមក ។ សរុបសេចក្ដីមក ការនិយាយស្ដីអ្វីក៏ដោយ គួរតែពិចារណាឱ្យគ្រប់ជ្រុងជ្រោយ កុំចេះតែហ៊ានដោយឥតសំចៃ។ គួរយកច្បាប់ហេតុនិងផលមកប្រើទើបប្រសើរ កុំឱ្យគេថាក្អែកមួយជាក្អែកដប់ឱ្យសោះ ហើយអាចនឹងនាំគ្រោះ ឬភាពចង្រៃដល់ខ្លួនជាពុំខាន។ យោងតាមការបកស្រាយខាងលើ គេអាចវាយតម្លៃបានថា សុភាសិតនេះពិតជាបានបង្រៀនមនុស្សឲ្យចេះពិចារណាមុននឹងធ្វើអ្វីមួយ ត្រូវមានហេតុនិងផល។